ការកាប់បំផ្លាញព្រៃឈើនៅកម្ពុជាមិនត្រឹមតែជាការបាត់បង់ដើមឈើមួយចំនួនប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការវាយកម្ទេចចោលនូវប្រព័ន្ធធម្មជាតិដ៏ស្មុគស្មាញ។ ដែលធ្លាប់តែជួយរក្សាតុល្យភាពសីតុណ្ហភាព និងសំណើមឱ្យមានស្ថិរភាពសម្រាប់ជីវិតមនុស្ស សត្វ និងរុក្ខជាតិ។ នៅពេលដែលគម្របព្រៃឈើត្រូវបានកាប់ឆ្ការ វដ្តទឹកដែលធ្លាប់តែដំណើរការយ៉ាងរលូនត្រូវបានកាត់ផ្ដាច់ភ្លាមៗ ដោយសារតែដើមឈើនីមួយៗដើរតួជា ម៉ាស៊ីនបូមទឹកជីវសាស្ត្រ ដ៏មានឥទ្ធិពលបំផុត។ តាមរយៈដំណើរការរំហួតទឹកតាមស្លឹក ព្រៃឈើបានបឺតជញ្ជក់ទឹកពីស្រទាប់ដីជ្រៅ រួចបញ្ចេញទៅក្នុងបរិយាកាសវិញក្នុងទម្រង់ជាចំហាយទឹក។ ដើម្បីបង្កើតជាពពក និងនាំមកនូវភ្លៀងធ្លាក់ក្នុងតំបន់។ កាលណាគ្មានម៉ាស៊ីនបូមទឹកធម្មជាតិទាំងនេះទេ សំណើមក្នុងអាកាសនឹងថយចុះយ៉ាងគំហុក។ ដែលធ្វើឱ្យបរិយាកាសប្រែជាស្ងួតហួតហែង និងបង្កើនកម្ដៅកាន់តែខ្លាំងឡើងៗលើសពីការស្មាន។ នៅក្នុងបរិបទនៃផ្ទៃដីដែលត្រូវបានកាប់ឆ្ការ ការបាត់បង់តុល្យភាពសំណើមនេះកាន់តែអាក្រក់ទៅៗ នៅពេលដែលពន្លឺព្រះអាទិត្យបាញ់ប៉ះផ្ទាល់មកលើដីទទេរដែលគ្មានគម្របការពារ។ កាលពីមុន ស្លឹកឈើ និងមែកឈើក្រាស់ៗបានដើរតួជាខែលការពារកម្ដៅ ដោយរក្សាសីតុណ្ហភាពនៅក្រោមដីឱ្យត្រជាក់ និងមានសំណើមជានិច្ច។ ប៉ុន្តែនៅពេលដែលរបាំងនេះបាត់បង់ទៅ ដីចាប់ផ្តើមស្រូបយកថាមពលកម្ដៅទាំងស្រុងពីព្រះអាទិត្យ។ កម្ដៅដែលកកកុញក្នុងដីនេះបានដុតរំហួតសំណើមដីដែលនៅសេសសល់ឱ្យរីងស្ងួតក្នុងរយៈពេលដ៏ខ្លី ដែលធ្វើឱ្យដីកសិកម្មប្រែជាក្រៀមក្រោះ រឹងដូចថ្ម និងបាត់បង់ជីវជាតិសម្រាប់ទ្រទ្រង់ជីវិត។ ស្ថានភាពបែបនេះបានប្រែក្លាយតំបន់ដែលធ្លាប់តែត្រជាក់ស្រទុំ ឱ្យទៅជាវាលក្ដៅហួតហែងដូចវាលខ្សាច់។ ដែលជាហេតុធ្វើឱ្យកសិករខ្មែរជួបការលំបាកយ៉ាងខ្លាំងក្នុងការបង្កបង្កើនផល។ ទោះបីជាមានប្រព័ន្ធស្រោចស្រពក៏ដោយ ក៏ទឹកក្នុងប្រឡាយត្រូវរំហួតបាត់ទៅវិញយ៉ាងលឿនដោយសារតែកម្ដៅផែនដីឡើងខ្ពស់ពេក។ លើសពីនេះទៅទៀត ការបាត់បង់សំណើមក្នុងដី និងអាកាសនេះបានបង្កើតជា វដ្តនៃភាពក្តៅហួតហែង ដែលមិនចេះចប់មិនចេះហើយ។ នៅពេលដែលដីស្ងួត វាមិនអាចស្រូបយកទឹកភ្លៀងដែលធ្លាក់មកបន្តិចបន្តួចនោះបានល្អឡើយ ប៉ុន្តែផ្ទុយទៅវិញ ទឹកទាំងនោះនឹងហូរច្រោះកាត់លើផ្ទៃដីយ៉ាងលឿន បង្កជាទឹកជំនន់ឆាប់រហ័ស រួចក៏រីងស្ងួតទៅវិញភ្លាមៗ។ ការណ៍នេះធ្វើឱ្យប្រភពទឹកក្រោមដីដែលធ្លាប់តែផ្តល់ទឹកសម្រាប់អណ្តូង និងស្រះទឹករបស់ប្រជាពលរដ្ឋក្នុងរដូវប្រាំងត្រូវធ្លាក់ចុះដល់កម្រិតទាបបំផុត ឬរីងស្ងួតទាំងស្រុង។ បញ្ហានេះមិនត្រឹមតែប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងធ្វើឱ្យរុក្ខជាតិជុំវិញ និងសត្វព្រៃបាត់បង់ប្រភពសំណើមចាំបាច់បំផុត។ ដែលនាំឱ្យមានការងាប់រង្គាលនៃជីវៈចម្រុះ និងធ្វើឱ្យអាកាសធាតុក្នុងតំបន់ទាំងមូលកាន់តែស្អុះស្អាប់ រហូតដល់ថ្នាក់មនុស្សមិនអាចទ្រាំទ្របាន។ ជាចុងក្រោយ ការប្រែប្រួលនៃវដ្តទឹកដោយសារការកាប់បំផ្លាញព្រៃឈើនេះ បានជះឥទ្ធិពលអាក្រក់ដល់របបទឹកភ្លៀងតាមរដូវកាលនៃប្រទេសកម្ពុជាទាំងមូល។ ការថយចុះនៃរំហួតទឹកពីព្រៃឈើក្នុងតំបន់ បានធ្វើឱ្យពពកភ្លៀងមិនអាចកកើតឡើងបានដូចមុន ជាហេតុនាំឱ្យរដូវវស្សាមកដល់យឺតយ៉ាវ និងរដូវប្រាំងអូសបន្លាយពេលយូរជាងធម្មតា។ កម្ដៅខ្លាំងដែលកើតចេញពីដីស្ងួតហែង បានបង្កើតជាសម្ពាធអាកាសដែលរុញច្រានពពកភ្លៀងឱ្យបក់ចេញឆ្ងាយពីតំបន់ដែលគ្មានព្រៃឈើ។ ដែលជាបាតុភូតមួយធ្វើឱ្យតំបន់ខ្លះជួបគ្រោះរាំងស្ងួតយូរអង្វែង ខណៈតំបន់ខ្លះទៀតជួបគ្រោះទឹកជំនន់កាចសាហាវ។ ទាំងអស់នេះគឺជាលទ្ធផលផ្ទាល់នៃការបំផ្លាញតុល្យភាពធម្មជាតិ ដែលធ្លាប់តែផ្តល់នូវខ្យល់អាកាសបរិសុទ្ធ និងភាពត្រជាក់ត្រជុំដល់ទឹកដីកម្ពុជា។ ហើយប្រសិនបើការការពារព្រៃឈើ និងការដាំដើមឈើឡើងវិញមិនត្រូវបានយកចិត្តទុកដាក់ឱ្យបានហ្មត់ចត់ទេ នោះអនាគតនៃអាកាសធាតុរបស់កម្ពុជានឹងកាន់តែស្ថិតក្នុងសភាពគ្រោះថ្នាក់បំផុត។ បាតុភូត គ្រោះមហន្តរាយបរិស្ថានដែលបង្កឡើងដោយមនុស្ស គឺជាយន្តការដ៏គ្រោះថ្នាក់មួយដែលប្រែក្លាយផ្ទៃដីធម្មជាតិឱ្យទៅជាផ្ទាំងស្រូបកម្ដៅដ៏មានឥទ្ធិពលបំផុតសម្រាប់តំបន់ជនបទ និងតំបន់ព្រៃភ្នំ។ នៅពេលដែលគម្របព្រៃឈើត្រូវបានដកចេញ ផ្ទៃដីដែលធ្លាប់តែត្រជាក់ស្រទុំត្រូវបានជំនួសដោយដីទទេរ ថ្ម ឬសំណង់ដែលបាត់បង់សមត្ថភាពក្នុងការឆ្លុះបញ្ចាំងកម្ដៅថ្ងៃត្រឡប់ទៅក្នុងលំហអាកាសវិញ។ លក្ខណៈសម្បត្តិរូបវិទ្យានៃផ្ទៃដីដែលគ្មានរុក្ខជាតិគ្របដណ្ដប់ ធ្វើឱ្យវាមានសមត្ថភាពស្រូបយកថាមពលពីរលកពន្លឺព្រះអាទិត្យបានរហូតដល់កម្រិតអតិបរមា។ ដែលជាហេតុនាំឱ្យសីតុណ្ហភាពផ្ទៃដីហក់ឡើងខ្ពស់ភ្លាមៗនៅក្រោមពន្លឺថ្ងៃដ៏ក្ដៅហែង។ យន្តការនៃការរក្សាកម្ដៅក្នុងឥទ្ធិពល គ្រោះមហន្តរាយបរិស្ថានដែលបង្កឡើងដោយមនុស្សនេះ មិនត្រឹមតែបង្កឱ្យមានភាពក្ដៅហប់នៅពេលថ្ងៃត្រង់ប៉ុណ្ណោះទេ។ ប៉ុន្តែវាកាន់តែមានសភាពអាក្រក់ខ្លាំងនៅពេលយប់ ដោយសារតែដី និងថ្មដែលបានស្រូបកម្ដៅពេញមួយថ្ងៃ ចាប់ផ្តើមភាយកម្ដៅទាំងនោះត្រឡប់មកវិញយឺតៗចូលទៅក្នុងស្រទាប់បរិយាកាសក្បែរដី។ ផ្ទុយពីតំបន់ដែលមានព្រៃឈើក្រាស់ ដែលកម្ដៅត្រូវបានបញ្ចេញចោលយ៉ាងលឿនតាមរយៈរំហួតទឹក និងម្លប់ឈើ។ ក្នុងតំបន់ដែលរងគ្រោះដោយ គ្រោះមហន្តរាយបរិស្ថានដែលបង្កឡើងដោយមនុស្ស កម្ដៅដែលភាយចេញមកវិញនេះបានបង្កើតជាស្រទាប់ខ្យល់ក្ដៅក្រាស់ឃ្មឹកដែលរុំព័ទ្ធជុំវិញផ្ទៃដី។ នេះគឺជាមូលហេតុដែលធ្វើឱ្យប្រជាពលរដ្ឋរស់នៅក្នុងតំបន់កាប់ឆ្ការព្រៃ ឬតំបន់ដែលទើបនឹងអភិវឌ្ឍថ្មីៗ មានអារម្មណ៍ថាស្អុះស្អាប់ខ្លាំងទោះបីជាព្រះអាទិត្យបានលិចទៅហើយក៏ដោយ ព្រោះដីនៅតែបន្តបញ្ចេញកម្ដៅមកដុតរាងកាយយើងជានិច្ច។ ភាពខុសគ្នានៃសីតុណ្ហភាពដែលបង្កឡើងដោយ គ្រោះមហន្តរាយបរិស្ថានដែលបង្កឡើងដោយមនុស្ស រវាងតំបន់ព្រៃ និងតំបន់កាប់ឆ្ការ មិនមែនគ្រាន់តែជាការស្មាននោះទេ។ ប៉ុន្តែវាគឺជាការវាស់វែងជាក់ស្ដែងតាមរយៈទិន្នន័យវិទ្យាសាស្ត្រដែលបង្ហាញពីគម្លាតសីតុណ្ហភាពយ៉ាងច្បាស់ក្រឡែត។ ការសិក្សាបានបង្ហាញថា ក្នុងខណៈពេលតែមួយ បើទោះជាស្ថិតក្នុងភូមិសាស្ត្រក្បែរគ្នាក៏ដោយ តំបន់ដែលមានព្រៃឈើក្រាស់អាចមានសីតុណ្ហភាពទាបជាងតំបន់ដែលរងឥទ្ធិពល ការហូរច្រោះ ចន្លោះពី ៣°C ទៅ ៦°C ឬអាចលើសពីនេះក្នុងករណីខ្លះ។ គម្លាតសីតុណ្ហភាពប៉ុន្មានអង្សានេះ គឺជាបន្ទាត់ខណ្ឌចែករវាង ភាពស្រស់ស្រាយ និងភាពហប់ស្អុះស្អាប់ ដែលប៉ះពាល់ផ្ទាល់ដល់ផាសុកភាពរបស់មនុស្ស និងសមត្ថភាពរស់រានមានជីវិតរបស់សត្វព្រៃក្នុងតំបន់នោះ។ លើសពីនេះទៅទៀត ឥទ្ធិពល គ្រោះមហន្តរាយបរិស្ថានដែលបង្កឡើងដោយមនុស្ស នេះបានបង្កើតជាសម្ពាធអាកាសខុសប្រក្រតី ដែលរំខានដល់ចរន្តខ្យល់ធម្មជាតិដែលធ្លាប់តែបក់នាំភាពត្រជាក់មកឱ្យសហគមន៍។ នៅពេលដែលផ្ទៃដីក្ដៅខ្លាំង វារុញច្រានខ្យល់ត្រជាក់ពីតំបន់ក្បែរខាងមិនឱ្យចូលមកដល់ ឬធ្វើឱ្យខ្យល់ដែលបក់កាត់នោះប្រែជាក្ដៅហែងមុននឹងមកដល់លំនៅឋានរបស់ប្រជាពលរដ្ឋ។ ការណ៍នេះធ្វើឱ្យបរិស្ថានរស់នៅជុំវិញតំបន់បាត់បង់ព្រៃឈើ ក្លាយជាកន្លែងដែលប្រមូលផ្ដុំដោយកម្ដៅស្ងួត។ ដែលមិនត្រឹមតែធ្វើឱ្យមនុស្សអស់កម្លាំងលឿនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យមានការកើនឡើងនូវតម្រូវការប្រើប្រាស់ថាមពលសម្រាប់ធ្វើឱ្យត្រជាក់ផងដែរ។ ដែលជាបន្ទុកសេដ្ឋកិច្ចបន្ថែមទៀតសម្រាប់គ្រួសារកសិករ និងអ្នករស់នៅក្នុងតំបន់ទាំងនោះ។ ការប្រែប្រួលល្បឿនខ្យល់ និងចរន្តអាកាសបន្ទាប់ពីការបាត់បង់ព្រៃឈើ គឺជាកត្តាសំខាន់មួយទៀតដែលធ្វើឱ្យកម្ពុជាហាក់ដូចជាកំពុងស្ថិតក្នុងឡដុតកម្ដៅយ៉ាងខ្លាំងក្លា។ ជាធម្មតា ព្រៃឈើដ៏ក្រាស់ឃ្មឹកមិនត្រឹមតែផ្ដល់ម្លប់ប៉ុណ្ណោះទេ ប៉ុន្តែវាដើរតួជា របាំងការពារធម្មជាតិ ដែលជួយកាត់បន្ថយល្បឿនខ្យល់បក់បោកខ្លាំង និងជួយចម្រោះខ្យល់ឱ្យមានភាពត្រជាក់ស្រទុំមុននឹងបក់មកដល់លំនៅឋានរបស់ប្រជាពលរដ្ឋ។ នៅពេលដែលរបាំងការពារដ៏ធំមហិមានេះត្រូវបានកម្ទេចចោល ផ្ទៃដីដ៏ល្វឹងល្វើយដែលគ្មានអ្វីរារាំង បានក្លាយជាផ្លូវហាយវ៉េសម្រាប់ចរន្តខ្យល់ស្ងួត និងក្ដៅហែងបក់បោកចូលមកក្នុងសហគមន៍ដោយសេរី។ ខ្យល់ក្ដៅទាំងនេះច្រើនតែនាំមកនូវធូលីដី និងចំហាយកម្ដៅពីតំបន់វាលកណ្ដាលវាល។ ដែលធ្វើឱ្យមនុស្សមានអារម្មណ៍ថា ហប់ ស្ទើរដកដង្ហើមមិនរួច និងបង្កឱ្យមានអាការៈ ក្រហាយស្បែក ខ្លាំងជាងធម្មតា ដោយសារតែខ្យល់បាត់បង់សំណើមទាំងស្រុង។ យន្តការនៃការបាត់បង់ខ្យល់ត្រជាក់នេះ កើតឡើងដោយសារតែការរំខានដល់ចរន្តខ្យល់ក្នុងតំបន់ដែលធ្លាប់តែបង្កើតឡើងដោយព្រៃឈើ។ តាមរយៈដំណើរការរំហួតទឹក និងភាពត្រជាក់នៃម្លប់ឈើព្រៃឈើ បង្កើតបានជាចរន្តខ្យល់ត្រជាក់ស្រទុំដែលបក់ចេញមកក្រៅជាប្រចាំ ដើម្បីជួយសម្រួលសីតុណ្ហភាពនៅតំបន់ជុំវិញ។ នៅពេលដែលព្រៃឈើបាត់បង់ ចរន្តខ្យល់ត្រជាក់ដែលប្រៀបដូចជាម៉ាស៊ីនត្រជាក់ធម្មជាតិទាំងនេះក៏រលាយបាត់ទៅដែរ។ ហើយត្រូវបានជំនួសវិញដោយចរន្តខ្យល់ក្ដៅដែលភាយចេញពីផ្ទៃដីស្ងួតហែងតាមរយៈឥទ្ធិពល គ្រោះមហន្តរាយបរិស្ថានដែលបង្កឡើងដោយមនុស្ស។ ការផ្លាស់ប្តូរនេះធ្វើឱ្យចរន្តអាកាសដែលបក់កាត់សហគមន៍លែងមានភាពស្រស់ស្រាយដូចមុន ប៉ុន្តែបែរជាត្រឡប់ជាខ្យល់ដែលផ្ទុកទៅដោយថាមពលកម្ដៅ។ ដែលធ្វើឱ្យការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋកាន់តែមានភាពលំបាកខ្លាំងឡើង។ លើសពីនេះទៅទៀត ការបាត់បង់របាំងព្រៃឈើបានធ្វើឱ្យខូចខាតដល់តុល្យភាពនៃចរន្តខ្យល់មូសុង ដែលជាអ្នកនាំទឹកភ្លៀងមកឱ្យប្រទេសកម្ពុជា។ កម្ដៅខ្លាំងដែលកើតចេញពីវាលដីទទេរបានបង្កើតជាសម្ពាធអាកាសខុសប្រក្រតី ដែលជួនកាលរុញច្រានចរន្តខ្យល់ត្រជាក់ និងពពកភ្លៀងឱ្យបក់រំលងតំបន់ដែលគ្មានព្រៃឈើទៅវិញ។ ស្ថានភាពបែបនេះបានបង្កើតជាភាពខុសគ្នាខ្លាំងនៃសីតុណ្ហភាពរវាងស្រទាប់ដី និងស្រទាប់អាកាសខាងលើ។ ដែលជារឿយៗបង្កឱ្យមានបាតុភូតខ្យល់កន្ត្រាក់កាន់តែសាហាវ និងញឹកញាប់ជាងមុន។ នៅពេលដែលគ្មានដើមឈើធំៗជួយទប់ទល់ និងបំបែកល្បឿនខ្យល់ ខ្យល់ព្យុះ ឬខ្យល់កន្ត្រាក់ទាំងនោះអាចបក់បោកបំផ្លាញផ្ទះសម្បែង និងដំណាំកសិកម្មរបស់ប្រជាពលរដ្ឋយ៉ាងងាយស្រួល។ ដែលបង្ហាញឱ្យឃើញថា ព្រៃឈើគឺជាខែលការពារដ៏មានតម្លៃមិនអាចខ្វះបានទាំងកម្ដៅ និងគ្រោះធម្មជាតិ។ ការបាត់បង់ចរន្តខ្យល់ត្រជាក់ពីព្រៃឈើ ក៏ជះឥទ្ធិពលអាក្រក់ដល់ការដកដង្ហើម និងប្រព័ន្ធភាពស៊ាំរបស់មនុស្សផងដែរ។ ខ្យល់ស្ងួតដែលបក់កាត់តំបន់កាប់ឆ្ការព្រៃ មិនត្រឹមតែនាំមកនូវកម្ដៅប៉ុណ្ណោះទេ។ ប៉ុន្តែវាក៏ធ្វើឱ្យកំហាប់ធូលីក្នុងអាកាសកើនឡើង ដែលបង្កឱ្យមានជំងឺផ្លូវដង្ហើម និងអាឡែស៊ីផ្សេងៗ។ កាលពីមុន ព្រៃឈើបានជួយចាប់យកធូលី និងផ្ដល់នូវអុកស៊ីសែនដែលមានសំណើមខ្ពស់ ប៉ុន្តែបច្ចុប្បន្ន ខ្យល់ដែលយើងដកដង្ហើមចូលហាក់ដូចជាខ្យល់ដែលចេញពីម៉ាស៊ីនសម្ងួតសក់ដ៏ធំ។ ដែលធ្វើឱ្យរាងកាយងាយនឹងបាត់បង់ជាតិទឹក និងអស់កម្លាំងលឿនបំផុត។ ភាពប្រែប្រួលនៃចរន្តអាកាសនេះ គឺជាសញ្ញាព្រមានមួយដ៏សំខាន់ថា ការបំផ្លាញព្រៃឈើមិនត្រឹមតែធ្វើឱ្យបាត់បង់ជម្រកសត្វព្រៃប៉ុណ្ណោះទេ។ ប៉ុន្តែវាកំពុងប្រែក្លាយបរិយាកាសដែលយើងរស់នៅឱ្យទៅជាតំបន់ដែលគ្មានសុវត្ថិភាពសម្រាប់សុខភាព។ ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់តាមរយៈការដុតព្រៃឈើ ដើម្បីសម្អាតដីសម្រាប់កសិកម្ម ឬការបង្កើតសម្បទានដីសេដ្ឋកិច្ច គឺជាសកម្មភាពដែលបង្កើនកម្ដៅនៅកម្ពុជាទាំងក្នុងកម្រិតមូលដ្ឋាន និងកម្រិតសកលតាមរបៀបដ៏គ្រោះថ្នាក់បំផុត។ ជាធម្មតា ព្រៃឈើដើរតួជា ធនាគារកាបូនដ៏ធំមហិមា ដោយវាបានស្រូបយកឧស្ម័នកាបូនិចពីបរិយាកាសមកបំប្លែង និងរក្សាទុកក្នុងដើម មែក ស្លឹក និងឫសក្នុងរយៈពេលរាប់សិបឆ្នាំ។ នៅពេលដែលព្រៃឈើទាំងនោះត្រូវបានកាប់រំលំ រួចដុតបំផ្លាញ កាបូនដែលធ្លាប់តែត្រូវបានរក្សាទុកយ៉ាងមានសុវត្ថិភាព ត្រូវបានបញ្ចេញមកវិញភ្លាមៗទៅក្នុងបរិយាកាសក្នុងទម្រង់ជាឧស្ម័នផ្ទះកញ្ចក់។ ដែលជាភ្នាក់ងារចម្បងក្នុងការចាប់យកកម្ដៅថ្ងៃមិនឱ្យភាយចេញទៅក្រៅភពផែនដីវិញបាន។ បាតុភូតនេះបង្កឱ្យមានការកើនឡើងកម្ដៅក្នុងកម្រិតមូលដ្ឋានតាមរយៈការបង្កើត ស្រទាប់ភួយផ្សែង ឬផ្សែងអ័ព្ទ ដែលគ្របដណ្ដប់លើផ្ទៃមេឃ។ ផ្សែងអ័ព្ទដែលកើតចេញពីការដុតព្រៃ មិនត្រឹមតែជាកាកសំណល់អាក្រក់ប៉ះពាល់ដល់ផ្លូវដង្ហើមរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ។ ប៉ុន្តែវាក៏ដើរតួជាភ្នាក់ងាររូបវិទ្យាដែលជួយទប់កម្ដៅឱ្យនៅកកកុញក្បែរផ្ទៃដីផងដែរ។ នៅពេលថ្ងៃ ផ្សែងអ័ព្ទនេះអាចរារាំងពន្លឺព្រះអាទិត្យខ្លះ។ ប៉ុន្តែវាក៏ស្រូបយកកម្ដៅទុកក្នុងខ្លួនវាដែរ ហើយនៅពេលយប់ ស្រទាប់ផ្សែងដ៏ក្រាស់នេះរារាំងកម្ដៅដែលភាយចេញពីដីមិនឱ្យឡើងទៅលើមេឃបានឡើយ ដោយវាឆ្លុះបញ្ចាំងកម្ដៅទាំងនោះត្រឡប់មកដីវិញ។ ដែលធ្វើឱ្យសីតុណ្ហភាពនៅតំបន់ជុំវិញការដុតព្រៃមានសភាពក្ដៅស្អុះស្អាប់ខ្លាំងទ្វេដង។ លើសពីនេះទៅទៀត ការដុតព្រៃនៅកម្ពុជាជារឿយៗកើតឡើងនៅចុងរដូវប្រាំង ដែលជាពេលវេលាដែលអាកាសធាតុកំពុងតែក្ដៅហួតហែងស្រាប់។ ការបន្ថែមឧស្ម័នកាបូនិចយ៉ាងច្រើនសន្ធឹកសន្ធាប់ និងផ្សែងខ្មៅ ទៅក្នុងបរិយាកាសក្នុងពេលតែមួយ បានធ្វើឱ្យតំបន់នោះប្រែជា ឡដុតខ្នាតតូច ដែលមានកម្ដៅខ្ពស់ខុសប្រក្រតី។ ផ្សែងខ្មៅទាំងនេះមានសមត្ថភាពស្រូបយកថាមពលព្រះអាទិត្យបានយ៉ាងខ្លាំងក្លាជាងឧស្ម័នធម្មតា ដែលជាហេតុធ្វើឱ្យស្រទាប់អាកាសក្បែរដីកើនកម្ដៅលឿនបំផុត។ ឥទ្ធិពលនេះមិនត្រឹមតែប៉ះពាល់ដល់តំបន់ដែលគេដុតព្រៃនោះទេ ប៉ុន្តែផ្សែងអ័ព្ទអាចរសាត់ទៅឆ្ងាយរាប់រយគីឡូម៉ែត្រ នាំយកកម្ដៅ និងការបំពុលទៅដល់ទីក្រុង និងសហគមន៍ដទៃទៀត។ ដែលធ្វើឱ្យបរិស្ថានរស់នៅទាំងមូលរបស់ប្រទេសជាតិធ្លាក់ចុះដុនដាប។ ផលវិបាកយូរអង្វែងនៃការដុតព្រៃដើម្បីសម្អាតដី គឺការបាត់បង់សមត្ថភាពរបស់ដីក្នុងការរក្សាកាបូននៅពេលអនាគត។ នៅពេលដែលព្រៃឈើបាត់បង់ ហើយដីត្រូវបានប៉ះពាល់ដោយកម្ដៅភ្លើង និងកម្ដៅថ្ងៃខ្លាំង មីក្រូសរីរាង្គក្នុងដីដែលជួយរក្សាតុល្យភាពកាបូនត្រូវបានងាប់បាត់បង់ ដែលធ្វើឱ្យដីមិនអាចជួយកាត់បន្ថយកម្ដៅផែនដីបានទៀតឡើយ។ ការណ៍នេះបង្កើតជាវដ្តអាក្រក់មួយ ដែលការកើនឡើងកម្ដៅធ្វើឱ្យព្រៃឈើងាយនឹងឆេះ ឬត្រូវបានគេដុត ហើយការដុតព្រៃកាន់តែបញ្ចេញកម្ដៅ និងឧស្ម័នកាបូនិចកាន់តែច្រើន។ ដែលនាំឱ្យកម្ពុជាជួបប្រទះនូវរលកកម្ដៅខ្លាំងក្លា និងគ្រោះរាំងស្ងួតកាន់តែសាហាវពីមួយឆ្នាំទៅមួយឆ្នាំ។ ផលប៉ះពាល់ដល់ស្ថិរភាពជីវៈចម្រុះ និងដីកសិកម្មដែលបណ្ដាលមកពីការកើនឡើងកម្ដៅក្រោយការបាត់បង់ព្រៃឈើ គឺជាបញ្ហាប្រទាក់ក្រឡាគ្នាយ៉ាងស្មុគស្មាញ ដែលកំពុងវាយប្រហារទៅលើគ្រឹះនៃសន្តិសុខស្បៀងរបស់ប្រទេសកម្ពុជា។ នៅក្រោមស្រទាប់ដីដែលធ្លាប់តែមានជីជាតិ មានប្រព័ន្ធអេកូឡូស៊ីខ្នាតតូចបំផុតមួយដែលពោរពេញទៅដោយមីក្រូសរីរាង្គ និងបាក់តេរីល្អៗរាប់លានប្រភេទ។ ដែលដើរតួជាអ្នកបំប្លែងសារធាតុចិញ្ចឹមឱ្យរុក្ខជាតិអាចស្រូបយកទៅប្រើប្រាស់បាន។ នៅពេលដែលគម្របព្រៃឈើបាត់បង់ ហើយកម្ដៅថ្ងៃដុតរោលមកលើផ្ទៃដីដោយផ្ទាល់ សីតុណ្ហភាពក្នុងដីអាចហក់ឡើងរហូតដល់កម្រិតមួយដែលសម្លាប់ជីវិតមីក្រូសរីរាង្គទាំងនេះ។ ការងាប់បាត់បង់នៃបាក់តេរីល្អៗទាំងនេះ ធ្វើឱ្យដីបាត់បង់សមត្ថភាពក្នុងការបង្កើតជីជាតិដោយខ្លួនឯង ប្រែក្លាយជាដីដែលងាប់ ឬដីដែលខ្សោះជីវជាតិ ដែលតម្រូវឱ្យកសិករប្រើប្រាស់ជីគីមីកាន់តែច្រើនឡើង។ ហើយវាកាន់តែធ្វើឱ្យដីខូចគុណភាពក្នុងរយៈពេលវែង។ សម្ពាធនៃកម្ដៅខ្លាំងមិនត្រឹមតែបំផ្លាញជីវជាតិក្នុងដីប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់សត្វពាហនៈ ដែលជាកម្លាំងជួយកសិករ និងជាទ្រព្យសម្បត្តិដ៏សំខាន់របស់គ្រួសារនៅជនបទ។ ក្នុងស្ថានភាពដែលគ្មានម្លប់ឈើសម្រាប់ជ្រកកោន សត្វគោ និងក្របីត្រូវប្រឈមនឹងជំងឺដាច់សរសៃឈាមខួរក្បាលដោយសារកម្ដៅ ការបាត់បង់ជាតិទឹក និងកង្វះចំណីអាហារដោយសារស្មៅស្ងួតហែង។ សត្វដែលរងគ្រោះដោយសារកម្ដៅខ្លាំង នឹងចុះខ្សោយកម្លាំង មិនអាចជួយការងារស្រែចម្ការបានពេញលេញ ហើយក៏មិនអាចផ្ដល់ទិន្នផលសាច់ ឬទឹកដោះបានល្អដែរ។ ការធ្លាក់ចុះនៃសុខភាពសត្វពាហនៈនេះ គឺជាបន្ទុកសេដ្ឋកិច្ចមួយដ៏ធ្ងន់ធ្ងរសម្រាប់កសិករ ព្រោះពួកគេត្រូវចំណាយថវិកាបន្ថែមលើការថែទាំសុខភាពសត្វ ឬត្រូវបង្ខំចិត្តលក់សត្វក្នុងតម្លៃថោក ដែលនាំឱ្យសេដ្ឋកិច្ចគ្រួសារកាន់តែធ្លាក់ចុះ។ ចំពោះកម្លាំងពលកម្មមនុស្សវិញ កម្ដៅដែលកើនឡើងខ្លាំងបានក្លាយជាឧបសគ្គដ៏ធំមហិមាសម្រាប់ផលិតភាពការងារ។ កសិករខ្មែរដែលធ្លាប់តែអាចធ្វើការងារកណ្ដាលវាលបានពេញមួយព្រឹក ឬពេញមួយថ្ងៃ បច្ចុប្បន្នត្រូវបានបង្ខំឱ្យបញ្ឈប់ការងារលឿនជាងមុន ដោយសារតែកម្ដៅថ្ងៃក្តៅខ្លាំងពេកដែលមិនអាចទ្រាំទ្របាន។ ការធ្វើការងារនៅក្រោមពន្លឺថ្ងៃដែលលើសពី ៣៥ ឬ ៤០ អង្សាសេ ក្នុងស្ថានភាពដែលគ្មានខ្យល់ត្រជាក់ពីព្រៃឈើ បង្កឱ្យមានគ្រោះថ្នាក់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរដូចជា ការអស់កម្លាំងខ្លាំងពេក ការខ្សោះជាតិទឹក និងជំងឺដាច់សរសៃឈាមខួរក្បាល។ នៅពេលដែលម៉ោងការងារត្រូវកាត់បន្ថយ ផលិតភាពកសិកម្មក៏ត្រូវធ្លាក់ចុះតាមនោះដែរ។ ដែលជះឥទ្ធិពលដល់ប្រាក់ចំណូល និងលទ្ធភាពក្នុងការផ្គត់ផ្គង់ជីវភាពឱ្យបានគ្រប់គ្រាន់សម្រាប់គ្រួសារកសិករនីមួយៗ។ សរុបមកវិញ ផលប៉ះពាល់ដល់ជីវៈចម្រុះ និងដីកសិកម្ម គឺជាលទ្ធផលចុងក្រោយនៃខ្សែសង្វាក់បំផ្លិចបំផ្លាញដែលផ្ដើមចេញពីការកាប់បំផ្លាញព្រៃឈើ។ នៅពេលដែល ម៉ាស៊ីនត្រជាក់ និងរបាំងការពារ ធម្មជាតិត្រូវបានដកចេញ វដ្តនៃជីវិតទាំងមូលចាប់តាំងពីមីក្រូសរីរាង្គក្នុងដី រហូតដល់សត្វពាហនៈ និងមនុស្ស សុទ្ធតែរងគ្រោះនៅក្រោមសម្ពាធនៃកម្ដៅដែលមិនអាចគ្រប់គ្រងបាន។ នេះគឺជាសញ្ញាព្រមានមួយដែលបង្ហាញថា សន្តិសុខស្បៀង និងស្ថិរភាពសេដ្ឋកិច្ចជនបទរបស់កម្ពុជា មិនអាចបំបែកដាច់ចេញពីការការពារ និងការស្ដារគម្របព្រៃឈើឡើងវិញបានឡើយ។ ព្រោះព្រៃឈើគឺជាគ្រឹះនៃភាពត្រជាក់ត្រជុំ និងភាពមានជីជាតិនៃទឹកដីនេះទាំងមូល។